វត្តមានរបស់ក្រុមហ៊ុនហៅយានជំនិះតាមកម្មវិធី បានប្រែមុខមាត់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនទាំងនេះបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងដល់អ្នកបើកបររ៉ឺម៉កកង់បី និងរថយន្ត។ កសិករដែលទំនេរពីការងារស្រែចម្ការ អាចមករត់ PassApp ឬ Grab ដើម្បីបង្កើនចំណូលគ្រួសារ។ ការកំណត់តម្លៃច្បាស់លាស់តាមកម្មវិធី ជួយកាត់បន្ថយការតថ្លៃ និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់។ ចំណូលរបស់អ្នកបើកបរបានកើនឡើង ដោយសារពួកគេអាចរកអតិថិជនបានងាយស្រួលជាងមុន។ ក្រុមហ៊ុនទាំងនេះជួយជំរុញសេដ្ឋកិច្ចឌីជីថល តាមរយៈការប្រើប្រាស់ការទូទាត់ប្រាក់តាមអនឡាញ។ ការប្រើប្រាស់ QR Code ក្នុងយានជំនិះ ជួយឱ្យលុយកាក់ចរាចរណ៍ក្នុងប្រព័ន្ធធនាគារបានលឿន។ វិស័យទេសចរណ៍ក្នុងស្រុកទទួលបានអត្ថប្រយោជន៍ ដោយចំណេញពេលវេលា និងសុវត្ថិភាពសម្រាប់ភ្ញៀវបរទេស។ ភ្ញៀវទេសចរមិនបារម្ភរឿងចាញ់បោកតម្លៃឡើយ នៅពេលប្រើប្រាស់សេវាហៅតាមកម្មវិធី។ ការកើនឡើងនៃតម្រូវការយានជំនិះ ជួយឱ្យការលក់ដូរគ្រឿងបន្លាស់ម៉ូតូ និងឡានមានភាពអ៊ូអរ។ ក្រុមហ៊ុនទាំងនេះបានផ្លាស់ប្តូរទម្លាប់ធ្វើដំណើររបស់ពលរដ្ឋខ្មែរ ឱ្យកាន់តែមានរបៀបរៀបរយ។ ការប្រកួតប្រជែងរវាងក្រុមហ៊ុន Grab, PassApp និង Tada ធ្វើឱ្យតម្លៃសេវាកម្មកាន់តែសមរម្យ។ អ្នកបើកបរទទួលបានការបណ្ដុះបណ្ដាលផ្នែកសេវាកម្មអតិថិជន ដែលជាការវិនិយោគលើធនធានមនុស្ស។ ការប្រើប្រាស់ប្រព័ន្ធ GPS ជួយកាត់បន្ថយការស្ទះចរាចរណ៍ និងការធ្វើដំណើរវង្វេងផ្លូវ។ ក្រុមហ៊ុនហៅយានជំនិះ បានកាត់បន្ថយអត្រានៃការរត់តាក់ស៊ីខុសច្បាប់ ឬគ្មានស្លាកលេខ។ សន្តិសុខសង្គមមានភាពល្អប្រសើរ ដោយសារអត្តសញ្ញាណអ្នកបើកបរត្រូវបានរក្សាទុកក្នុងប្រព័ន្ធ។ ស្ត្រីជាច្រើនបានក្លាយជាអ្នកបើកបរយានជំនិះ ដែលជួយជំរុញសមភាពយេនឌ័រក្នុងសេដ្ឋកិច្ច។ ការទិញរ៉ឺម៉កកង់បីឥណ្ឌាកាន់តែច្រើន ជួយឱ្យវិស័យលក់រាយយានយន្តមានសន្ទុះខ្លាំង។ ចំណូលពន្ធដាររបស់រដ្ឋកើនឡើង តាមរយៈការចុះបញ្ជីក្រុមហ៊ុនដឹកជញ្ជូនបច្ចេកវិទ្យាទាំងនេះ។ ការដឹកជញ្ជូនម្ហូបអាហារតាមកម្មវិធី ក៏ជាផ្នែកមួយនៃឥទ្ធិពលវិជ្ជមាននេះដែរ។ ហាងបាយខ្នាតតូចតាមចិញ្ចើមថ្នល់ អាចលក់ដាច់ជាងមុន ដោយសារមានសេវាដឹកជញ្ជូនរហ័ស។ កម្មវិធីទាំងនេះជួយសន្សំសំចៃការចំណាយលើការធ្វើដំណើរសម្រាប់បុគ្គលិកក្រុមហ៊ុន។ អ្នកបើកបរអាចគ្រប់គ្រងពេលវេលាធ្វើការដោយខ្លួនឯង ដែលផ្ដល់ភាពបត់បែនដល់ជីវភាព។ ការធ្លាក់ចុះនៃថ្លៃដឹកជញ្ជូន ជួយកាត់បន្ថយថ្លៃការចំណាយច្រើន។ ក្រុមហ៊ុនហៅយានជំនិះ ជួយកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដែលជួយដល់បរិស្ថាន។ ការកើនឡើងនៃតម្រូវការសេវាកម្ម បង្កើតឱ្យមានការវិនិយោគលើស្ថានីយ៍ប្រេងសាំងកាន់តែច្រើន។ ការវិនិយោគលើរ៉ឺម៉កអគ្គិសនី ជួយជំរុញសេដ្ឋកិច្ចបៃតងនៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះផ្ដល់ការធានារ៉ាប់រងដល់អ្នកបើកបរ ដែលជាកិច្ចគាំពារសង្គមថ្មីមួយ។ ការប្រើប្រាស់បច្ចេកវិទ្យាបានពង្រីកចំណេះដឹងផ្នែកឌីជីថលដល់ពលរដ្ឋនៅគ្រប់កម្រិត។ សហគ្រាសធុនតូចអាចពឹងផ្អែកលើសេវាទាំងនេះ ដើម្បីផ្ញើទំនិញឱ្យអតិថិជនក្នុងតម្លៃទាប។ ការប្រើប្រាស់យានជំនិះតាមកម្មវិធី ជួយឱ្យយុវជនមានការងារធ្វើក្រៅម៉ោងសិក្សា។ ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ជួយកាត់បន្ថយហានិភ័យនៃអំពើចោរកម្ម។ ក្រុមហ៊ុនទាំងនេះជួយឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងឆ្លាតវៃ។ ការកើនឡើងនៃចំនួនអ្នកបើកបរ បង្កើតឱ្យមានតម្រូវការលើសេវាជួសជុលរហ័ស។ ការប្រើប្រាស់កម្មវិធីទាំងនេះ ជួយឱ្យការធ្វើដំណើរពេលយប់មានសុវត្ថិភាពជាងមុន។ អ្នករត់ម៉ូតូឌុបបែបបុរាណ បានងាកមកប្រើកម្មវិធីដើម្បីកុំឱ្យបាត់បង់ម៉ូយ។ សេដ្ឋកិច្ចសហគមន៍រីកចម្រើន ដោយសារការធ្វើដំណើរទៅមកមានភាពងាយស្រួល។ ការកើនឡើងនៃចំណូលអ្នកបើកបរ ជួយបង្កើនអំណាចទិញក្នុងទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនទាំងនេះផ្ដល់ឱកាសឱ្យជនមានពិការភាពមួយចំនួន អាចរកចំណូលបានតាមរយៈការបើកបរ។ ការប្រើប្រាស់ទិន្នន័យ ជួយឱ្យរដ្ឋាភិបាលរៀបចំផែនការចរាចរណ៍បានល្អជាងមុន។ កម្មវិធីហៅយានជំនិះ ជួយសម្រួលដល់ការទៅមន្ទីរពេទ្យក្នុងករណីអាសន្ន។ ការកាត់បន្ថយការរង់ចាំយានជំនិះ ជួយបង្កើនផលិតភាពការងារសម្រាប់អ្នកធ្វើការ។ វិស័យធនាគារទទួលបានអតិថិជនថ្មីៗ តាមរយៈការបើកគណនីសម្រាប់អ្នកបើកបរ។ ការប្រើប្រាស់កាតធនាគារដើម្បីទូទាត់សេវាធ្វើដំណើរ កំពុងក្លាយជាទម្លាប់ថ្មី។ ក្រុមហ៊ុនទាំងនេះជួយជំរុញឱ្យមានការច្នៃប្រឌិតថ្មីៗក្នុងវិស័យដឹកជញ្ជូន។ ការកើនឡើងនៃតម្រូវការស្មាតហ្វូន ជួយឱ្យហាងលក់ទូរសព្ទមានម៉ូយច្រើនជាងមុន។ អ្នកបើកបរអាចទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត បើពួកគេបំពេញការងារបានល្អ។ ការវាយតម្លៃតាមរយ:ចំនួនផ្កាយ ជំរុញឱ្យអ្នកបើកបរខិតខំកែលម្អសីលធម៌ និងសេវាកម្ម។ ក្រុមហ៊ុនទាំងនេះជួយកាត់បន្ថយការកកស្ទះនៅតាមចំណតរថយន្តសាធារណៈ។ ការពង្រីកសេវាកម្មទៅតាមបណ្ដាខេត្ត ជួយជំរុញសេដ្ឋកិច្ចនៅតំបន់ឆ្ងាយៗ។ ការកើនឡើងនៃសេវាកម្មនេះ ជួយឱ្យវិស័យផ្សព្វផ្សាយពាណិជ្ជកម្មលើឡាន និងរ៉ឺម៉ករីកចម្រើន។ អ្នកបើកបរអាចសន្សំលុយបានកាន់តែច្រើន ដើម្បីយកទៅវិនិយោគលើវិស័យផ្សេងៗ។ ក្រុមហ៊ុនហៅយានជំនិះ ជួយឱ្យការដឹកជញ្ជូនឥវ៉ាន់ខ្នាតតូចមានលក្ខណៈផ្លូវការ។ ការកើនឡើងនៃទំនុកចិត្តលើកម្មវិធី ជួយឱ្យសេដ្ឋកិច្ចចែករំលែករីកធំធាត់។ អ្នកបើកបរមានអារម្មណ៍ថាខ្លួនជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនម្នាក់។ ការប្រើប្រាស់សេវាទាំងនេះ ជួយឱ្យការណាត់ជួបអាជីវកម្មមានភាពទៀងទាត់។ ក្រុមហ៊ុនទាំងនេះជួយសម្រួលដល់ការដឹកជញ្ជូនសិស្សានុសិស្សទៅសាលារៀន។ ការប្រើប្រាស់បច្ចេកវិទ្យា ជួយកាត់បន្ថយការភ័ន្តច្រឡំផ្លូវ និងការខាតបង់ប្រេង។ សេវាកម្មនេះជួយឱ្យមនុស្សវ័យចំណាស់ ធ្វើដំណើរបានងាយស្រួលដោយមិនបាច់ពឹងកូនចៅ។ ក្រុមហ៊ុនទាំងនេះបានក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់រដ្ឋាភិបាល។ ការប្រើប្រាស់សេវាហៅតាមកម្មវិធី ជួយលើកកម្ពស់សោភ័ណភាពទីក្រុង។ អ្នកបើកបរមានកិច្ចសន្យាច្បាស់លាស់ជាមួយក្រុមហ៊ុន ដែលផ្ដល់ភាពស្របច្បាប់។ ឥទ្ធិពលនៃក្រុមហ៊ុនទាំងនេះ ជំរុញឱ្យមានការវិនិយោគលើបច្ចេកវិទ្យាកាន់តែច្រើននៅកម្ពុជា។ ការចំណាយលើការថែទាំយានជំនិះទាំងនេះ ជួយទ្រទ្រង់ជីវភាពម្ចាស់ហាងលក់កង់ឡាន។ ក្រុមហ៊ុនទាំងនេះជួយឱ្យកម្ពុជាមានភាពទាក់ទាញ សម្រាប់វិនិយោគិនបរទេស។ ការប្រើប្រាស់កម្មវិធី បានជួយកាត់បន្ថយជម្លោះរវាងអ្នកដំណើរ និងអ្នកបើកបររឿងតម្លៃ។ ក្រុមហ៊ុនទាំងនេះផ្ដល់ឱកាសឱ្យយុវជន រៀនសូត្រពីរបៀបគ្រប់គ្រងអាជីវកម្មឌីជីថល។ ការប្រើប្រាស់យានជំនិះតាមកម្មវិធី គឺជាសញ្ញានៃការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ជាតិ។ ឥទ្ធិពលវិជ្ជមាននៃសេវាកម្មនេះ នឹងបន្តរីកសាយភាយដល់សហគមន៍ដាច់ស្រយាលក្នុងពេលឆាប់ៗ។ សរុបមក ក្រុមហ៊ុនហៅយានជំនិះតាមកម្មវិធី គឺជាឆ្អឹងខ្នងថ្មីមួយនៃសេដ្ឋកិច្ចកម្ពុជាសម័យថ្មី។